កម្មវិធីបង្ហាញម៉ូដ ជួយឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរអត្តសញ្ញាណ និងស្មារតីរបស់កម្ពុជា ព្រមទាំងគម្លាតគំនិតរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ។ កម្មវិធីបង្ហាញម៉ូដ គឺជាព្រឹត្តិការណ៍សិល្បៈដ៏ធំមួយដែលរៀបចំឡើងដើម្បីបង្ហាញស្នាដៃច្នៃម៉ូដថ្មីៗរបស់អ្នករចនាម៉ូដ ទៅកាន់ទស្សនិកជន។ វាមិនមែនគ្រាន់តែជាការស្លៀកពាក់នោះទេ តែវាជាការរួមបញ្ចូលគ្នារវាង សិល្បៈ វប្បធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍ ផងដែរ។ អ្នករចនាម៉ូដប្រើប្រាស់ក្រណាត់ ពណ៌ និងរចនាបទ ជាឧបករណ៍ដើម្បីបង្ហាញពីគំនិត ចំណង់ចំណូលចិត្ត ឬរឿងរ៉ាវដែលពួកគេចង់បង្ហាញ។ រាល់សម្លៀកបំពាក់នីមួយៗអាចមានអត្ថន័យ ទស្សនៈ ឬសារអ្វីមួយនៅក្នុងនោះ។ ម៉ូដគឺជាទម្រង់សិល្បៈមួយបែបដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្ហាញអត្តសញ្ញាណរបស់ខ្លួនដោយមិនចាំបាច់ប្រើពាក្យសំដី។ កម្មវិធីបង្ហាញម៉ូដអាចបង្ហាញពីការផ្លាស់ប្តូរវប្បធម៌មួយយ៉ាងច្បាស់។ ឧទាហរណ៍ កាលពីអតីតកាល សម្លៀកបំពាក់ខ្មែរផ្តោតសំខាន់លើភាពថ្លៃថ្នូរ និងសុភាពរាបសារ។ ប៉ុន្តែសព្វថ្ងៃ អ្នករចនាម៉ូដបានចាប់ផ្តើមបញ្ចូលធាតុផ្សំនៃភាពទាន់សម័យ និងការច្នៃប្រឌិតថ្មីៗ ដែលបង្ហាញពីការគិតបែបទំនើបនិងការទទួលយកនូវវប្បធម៌ផ្សេងៗ។ ការប្រើប្រាស់ក្រមាបុរាណមកច្នៃជាអាវធំ ឬខោខូវប៊យ គឺជាឧទាហរណ៍ជាក់ស្តែងនៃការផ្សារភ្ជាប់គ្នារវាងអតីតកាលនិងបច្ចុប្បន្ន។ កម្មវិធីបង្ហាញម៉ូដមិនត្រឹមតែជាកន្លែងសម្រាប់អ្នករចនាម៉ូដប៉ុណ្ណោះទេ។ វាជាព្រឹត្តិការណ៍សេដ្ឋកិច្ចមួយដែលជួយលើកកម្ពស់អាជីវកម្មក្នុងស្រុកជាច្រើនដូចជា សិប្បករតម្បាញ អ្នកកាត់ដេរ និងអាជីវកម្មពាក់ព័ន្ធជាដើម។ ការប្រើប្រាស់សូត្រខ្មែរដូចជា ហូល ផាមួង និងក្រមា ជួយលើកកម្ពស់ជីវភាពសិប្បករតម្បាញ។ ការច្នៃម៉ូដថ្មីៗជួយបង្កើតការងារដល់អ្នកកាត់ដេរជាច្រើន។ អាជីវកម្មពាក់ព័ន្ធ គឺរួមមានអ្នកថតរូប អ្នកផាត់មុខ អ្នករចនាម៉ូដសក់ អ្នករៀបចំព្រឹត្តិការណ៍ និងអាជីវកម្មផ្សេងៗទៀត។ ដូចនេះ កម្មវិធីបង្ហាញម៉ូដដើរតួជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ជួយដល់សេដ្ឋកិច្ចក្នុងស្រុក។ កម្មវិធីបង្ហាញម៉ូដបានបំបែកគំនិតចាស់ដែលគិតថាការស្លៀកពាក់បែបប្រពៃណីនិងសម័យទំនើបមិនអាចរួមគ្នាបាន។ វាបានបង្ហាញថាការអភិវឌ្ឍសង្គម មិនមែនមានន័យថាការបោះបង់ចោលអត្តសញ្ញាណនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីការចេះសម្របខ្លួន និងច្នៃប្រឌិតថ្មី ដើម្បីឲ្យវប្បធម៌បុរាណអាចរស់នៅជាមួយមនុស្សជំនាន់ក្រោយបាន។ ការច្នៃម៉ូដបែបថ្មី គឺជាសក្ខីភាពមួយដែលបង្ហាញពីភាពរឹងមាំនៃវប្បធម៌ខ្មែរ។ កម្មវិធីបង្ហាញម៉ូដអាចមានទ្រង់ទ្រាយខុសៗគ្នា អាស្រ័យលើគោលបំណងរបស់វា។ ឧទាហរណ៍ កម្មវិធីបង្ហាញម៉ូដលំដាប់ខ្ពស់ និងកម្មវិធីបង្ហាញម៉ូដធម្មតា។ សរុបមក កម្មវិធីបង្ហាញម៉ូដ គឺជាវេទិកាដ៏មានឥទ្ធិពលមួយដែលមិនត្រឹមតែបង្កើតនិន្នាការម៉ូដប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃប្រវត្តិសាស្ត្រវប្បធម៌ និងការអភិវឌ្ឍសង្គមទៀតផង។ កម្មវិធីបង្ហាញម៉ូដគឺជាកម្លាំងចលករមួយដ៏សំខាន់ដែលបាននឹងកំពុងផ្លាស់ប្តូរអត្តសញ្ញាណកម្ពុជាពីប្រពៃណីសុទ្ធសាធ ទៅជាភាពទាន់សម័យ និងអាចទទួលយកបានក្នុងបរិបទសកល។ ការផ្លាស់ប្តូរនេះកើតឡើងតាមរយៈ ការបញ្ចូលគ្នារវាងបុរាណ និងសម័យទំនើប ការប្រើប្រាស់សម្ភារៈក្នុងស្រុក ការបង្ហាញពីភាពចម្រុះ និងការបំបែកផ្នត់គំនិតចាស់ៗ ជាដើម។ ការបញ្ចូលគ្នានៃម៉ូដខ្មែរ បុរាណ និងសម័យទំនើប នេះបង្ហាញពីការច្នៃប្រឌិតដ៏អស្ចារ្យរបស់អ្នករចនាម៉ូដខ្មែរ ដែលចង់រក្សានូវអត្តសញ្ញាណជាតិ ខណៈពេលដែលឆ្លើយតបនឹងនិន្នាការពិភពលោក។ គំនិតនេះមិនមែនត្រឹមតែជាការយករបស់ចាស់ទៅដាក់លើរបស់ថ្មីនោះទេ តែវាជាការយល់ដឹងស៊ីជម្រៅអំពីតម្លៃ និងអត្ថន័យនៃវប្បធម៌។ ឧទាហរណ៍បន្ថែម ក្បាច់លម្អប្រាសាទ សម្ភារៈក្នុងស្រុក និងរូបចម្លាក់ទេវតាជាដើម។ ក្រៅពីក្បាច់កូនក្អែក អ្នករចនាម៉ូដជាច្រើនបានយកលំនាំផ្កា និងក្បាច់រចនាពីប្រាសាទនានា ដូចជាបន្ទាយស្រី ឬអង្គរវត្ត មកបោះពុម្ព លើអាវយឺត អាវធំ ឬខោជើងវែង។ នេះបានធ្វើឲ្យសម្លៀកបំពាក់មានភាពទាក់ទាញ និងអប់រំអ្នកពាក់អំពីប្រវត្តិសិល្បៈខ្មែរ។ ការប្រើប្រាស់ ក្រមា និងផាមួង មកកាត់ជាសម្លៀកបំពាក់បែបសម័យថ្មីដូចជាសំពត់ខ្លី ឬឈុតអាជីវកម្ម គឺជាឧទាហរណ៍ដ៏ល្អមួយ។ វាបានបង្ហាញថាផលិតផលខ្មែរក៏អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ មិនមែនគ្រាន់តែពាក់ទៅវត្ត ឬក្នុងពិធីបុណ្យប៉ុណ្ណោះទេ។ អ្នករចនាម៉ូដមួយចំនួនបានយកទម្រង់រាងកាយដ៏ទន់ភ្លន់ និងកាយវិការនៃរូបចម្លាក់ទេវតា មកច្នៃជាម៉ូដសម្លៀកបំពាក់ដែលរំលេចពីភាពស្រស់ស្អាតនិងទន់ភ្លន់របស់នារីខ្មែរ។ ម៉ូដបែបនេះបានបង្ហាញពីមោទនភាពចំពោះភាពរុងរឿងនៃវប្បធម៌ខ្មែរ។ ការបញ្ចូលគ្នានេះបានបង្កើតនូវរចនាបថប្លែកថ្មីមួយដែលនៅតែរក្សាបាននូវព្រលឹងខ្មែរ ខណៈពេលដែលមើលទៅទាន់សម័យ។ នេះគឺជាភស្តុតាងមួយដែលថាវប្បធម៌ខ្មែរមិនមែនជាវប្បធម៌ដែលនៅស្ងៀមនោះទេ តែវាជាវប្បធម៌ដែលរស់រវើកនិងចេះប្រែប្រួលទៅតាមសម័យកាល។ ការលើកកម្ពស់សិប្បកម្ម និងផលិតផលខ្មែរ ដូចជាការដាក់បញ្ចូលសូត្រខ្មែរ ហូល ផាមួង និងក្រមា ទៅក្នុងកម្មវិធីបង្ហាញម៉ូដបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន។ នៅពេលដែលអ្នករចនាម៉ូដល្បីៗប្រើប្រាស់សម្ភារៈទាំងនេះ សិប្បករនៅតាមមូលដ្ឋាននឹងមានកម្លាំងចិត្ត និងព្រមទាំងមានការងារធ្វើផងដែរ។ ការទាមទារទីផ្សារកាន់តែខ្ពស់សម្រាប់ផលិតផលទាំងនេះ នឹងជួយធានាថាជំនាញតម្បាញបុរាណមិនបាត់បង់ពីមួយជំនាន់ទៅមួយជំនាន់នោះទេ។ ពីមុនមក ផលិតផលទាំងនេះប្រហែលជាត្រូវបានគេមើលរំលង ប៉ុន្តែនៅពេលដែលវាត្រូវបានបង្ហាញនៅលើឆាកបង្ហាញម៉ូដដ៏ធំ វាទទួលបានតម្លៃ និងការទទួលស្គាល់កាន់តែខ្ពស់។ ភ្ញៀវបរទេស និងអ្នកវិនិយោគចាប់ផ្តើមចាប់អារម្មណ៍ ហើយអាចនាំឲ្យមានឱកាសថ្មីៗសម្រាប់ទីផ្សារអន្តរជាតិថែមទៀតផង។ កម្មវិធីបង្ហាញម៉ូដដែលប្រើសម្ភារៈក្នុងស្រុកបានធ្វើឲ្យប្រជាជនខ្មែរមានមោទនភាពចំពោះស្នាដៃរបស់ខ្លួន។ ការឃើញសិល្បៈ និងផលិតផលខ្មែរត្រូវបានលើកតម្កើងនៅលើវេទិកាធំៗបានជំរុញទឹកចិត្តយុវជនឱ្យចេះស្រឡាញ់ និងឱ្យតម្លៃវប្បធម៌របស់ខ្លួន។ កម្មវិធីបង្ហាញម៉ូដបានដើរតួនាទីជាវេទិកាដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយសិល្បៈខ្មែរ និងជួយដល់ជីវភាពរស់នៅរបស់សិប្បករ ដែលជាឆ្អឹងខ្នងនៃវប្បធម៌កម្ពុជា។ ការបំបែកផ្នត់គំនិតចាស់ៗ ពីមុនមកថា ការស្លៀកពាក់ត្រូវបានគេមើលឃើញថាជាការតំណាងអត្តសញ្ញាណតែមួយគត់របស់ជាតិ។ ប៉ុន្តែកម្មវិធីបង្ហាញម៉ូដបានបំបែកផ្នត់គំនិតចាស់នេះ ហើយបង្ហាញថាការស្លៀកពាក់ក៏ជាការ បញ្ចេញមតិផ្ទាល់ខ្លួន និងជា ជម្រើស មួយដែរ។ ម៉ូដមិនមែនគ្រាន់តែជាការស្លៀកពាក់ក្នុងពិធីបុណ្យប្រពៃណីនោះទេ វាមានភាពចម្រុះនិងអាចបត់បែនបាន។ អ្នករចនាម៉ូដបានបង្ហាញថា សូម្បីតែសំពត់ហូលក៏អាចកាត់ជាម៉ូដខោជើងវែង ឬអាវធំបានដែរ។ នេះបង្ហាញថាវប្បធម៌ខ្មែរអាចរស់នៅជាមួយម៉ូដសម័យទំនើបបាន។ សង្គមកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយតម្រូវការរបស់ប្រជាជនក៏ផ្លាស់ប្តូរដែរ។ កម្មវិធីបង្ហាញម៉ូដបានឆ្លើយតបទៅនឹងតម្រូវការនេះដោយបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់គ្រប់កាលៈទេសៈ ដូចជា ម៉ូដសម្រាប់ធ្វើការ ម៉ូដសម្រាប់ដើរកម្សាន្ត និង ម៉ូដសម្រាប់កម្មវិធីពិសេស។ តាមរយៈការបង្ហាញម៉ូដដែលលាយចម្រុះនេះ វាបានជួយកាត់បន្ថយគម្លាតរវាងមនុស្សជំនាន់មុនដែលនិយមប្រពៃណី និងជំនាន់ក្រោយដែលនិយមភាពទាន់សម័យ។ កម្មវិធីបង្ហាញម៉ូដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកផ្នត់គំនិតចាស់ និងលើកកម្ពស់ ភាពចម្រុះ និង ការទទួលយក នៅក្នុងសង្គមកម្ពុជា។ ការច្នៃម៉ូដថ្មីៗ មិនមែនជាការបោះបង់ចោលអត្តសញ្ញាណនោះទេ តែវាជាការបង្ហាញពីការច្នៃប្រឌិតនិងភាពរស់រវើកនៃវប្បធម៌មួយ។ កម្មវិធីបង្ហាញម៉ូដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងផ្លាស់ប្ដូរផ្នត់គំនិតនេះតាមរយៈ ការផ្តល់អត្ថន័យថ្មី ការបង្រួបបង្រួមជំនាន់ និងការផ្សព្វផ្សាយជាសកលជាដើម។ ម៉ូដបានបង្ហាញថាវប្បធម៌មិនមែនជាអ្វីដែលត្រូវរក្សាទុកនៅក្នុងប្រអប់កញ្ចក់នោះទេ តែវាអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន។ ឧទាហរណ៍ ការយក ក្បាច់លម្អប្រាសាទ មកបោះពុម្ពលើអាវយឺត ធ្វើឱ្យវប្បធម៌កាន់តែជិតស្និទ្ធជាមួយយុវវ័យ។ កម្មវិធីបង្ហាញម៉ូដបានដើរតួជាស្ពានដែលភ្ជាប់គម្លាតរវាងមនុស្សជំនាន់មុន ដែលនិយមប្រពៃណី និងជំនាន់ក្រោយ ដែលនិយមភាពទាន់សម័យ។ នៅពេលដែលអ្នករចនាម៉ូដបញ្ចូលគ្នារវាង ហូល ផាមួង និងម៉ូដសម័យថ្មី ទាំងមនុស្សចាស់និងក្មេងអាចទទួលយកបាន។ ការអភិវឌ្ឍម៉ូដថ្មីៗដែលផ្អែកលើវប្បធម៌ខ្មែរ ជួយឱ្យយើងអាចផ្សព្វផ្សាយកេរដំណែលរបស់យើងទៅកាន់ពិភពលោក។ នេះបង្ហាញថាវប្បធម៌ខ្មែរមិនមែនជាអ្វីដែលហួសសម័យនោះទេ តែវាអាចដើរទាន់សម័យកាលនិងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។ កម្មវិធីបង្ហាញម៉ូដបានបំបែកផ្នត់គំនិតចាស់ដែលគិតថាការស្លៀកពាក់សម័យថ្មីគឺជាការបោះបង់ចោលវប្បធម៌។ ផ្ទុយទៅវិញ វាជាការរក្សានូវអត្តសញ្ញាណដើម ហើយច្នៃប្រឌិតវប្បធម៌នោះឱ្យកាន់តែមានជីវិតរស់រវើកក្នុងបរិបទសកល។ ការរក្សាបាននូវ តុល្យភាព រវាងការច្នៃប្រឌិតម៉ូដថ្មី និងការថែរក្សាវប្បធម៌បុរាណ គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អ្នករចនាម៉ូដខ្មែរ។ ការដែលអ្នករចនាម៉ូដយក ក្បាច់លម្អ មកបោះពុម្ពលើអាវយឺត ឬសម្លៀកបំពាក់សម័យថ្មី មិនមែនជាការបំផ្លាញនោះទេ តែជាការផ្តល់អាយុជីវិតថ្មីដល់សិល្បៈបុរាណ។ នេះបានជួយឲ្យសិល្បៈទាំងនោះរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់យុវវ័យ។ អ្នករចនាម៉ូដអាចយកលំនាំនៃកាយវិការ ឬសំលៀកបំពាក់របស់តួអង្គល្ខោនខោល ឬអប្សរា មកកាត់ដេរឬរចនាលើសម្លៀកបំពាក់សម័យថ្មី។ ឧទាហរណ៍ យកក្បាច់ក្អមរាមកេរ្តិ៍មកបោះពុម្ពលើអាវយឺត ឬយកការរចនាមកុដមកជាគំនិតក្នុងការរចនាម៉ូដមួកឬកាបូប។ ក្រៅពីការបោះពុម្ព អ្នករចនាម៉ូដក៏អាចយកគំនិតពីរចនាបទនៃប្រាសាទនានា ដូចជាបន្ទាយស្រី ឬអង្គរវត្ត មកប្រើជាលំនាំលម្អលើសម្លៀកបំពាក់បានដែរ។ ឧទាហរណ៍ យកលំនាំផ្កាចន្ទន៍មកច្នៃជាប៉ាក់ឬដេរប៉ាក់លើអាវធំ។ ការធ្វើបែបនេះជួយឲ្យយុវជនមានអារម្មណ៍ថាវប្បធម៌មិនមែនជាអ្វីដែលហួសសម័យនោះទេ តែវាជាអ្វីដែលពួកគេអាចពាក់បាន និងបង្ហាញពីអត្តសញ្ញាណខ្លួនឯងបាន។ ការប្រើប្រាស់ផលិតផលដូចជា សូត្រខ្មែរ ហូល ផាមួង និងក្រមា ក្នុងកម្មវិធីបង្ហាញម៉ូដ មិនមែនគ្រាន់តែជាការច្នៃប្រឌិតប៉ុណ្ណោះទេ តែជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីគាំទ្រដល់ សិប្បករដូនតា ដែលជាឆ្អឹងខ្នងនៃសិប្បកម្មកម្ពុជា។ នៅពេលដែលអ្នករចនាម៉ូដល្បីៗប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជា សូត្រខ្មែរ ឬ ផាមួង នោះតម្រូវការសម្រាប់ផលិតផលទាំងនោះក៏កើនឡើងដែរ។ ការមានទីផ្សារទូលំទូលាយបានលើកទឹកចិត្តឱ្យមនុស្សជំនាន់ក្រោយ ចាប់អារម្មណ៍រៀនសូត្រពីជំនាញតម្បាញបុរាណពីដូនតា។ នេះធានាថាសិល្បៈតម្បាញបុរាណរបស់ខ្មែរមិនបាត់បង់ទៅតាមពេលនោះទេ។ ការដាក់បង្ហាញផលិតផលខ្មែរនៅលើវេទិកាអន្តរជាតិជួយលើកកម្ពស់កេរ្តិ៍ឈ្មោះ និងតម្លៃផលិតផលខ្មែរឱ្យកាន់តែល្បីល្បាញ នេះក៏ជាមោទនភាពមួយសម្រាប់ជាតិទាំងមូលផងដែរ។ កម្មវិធីបង្ហាញម៉ូដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងម៉ូដ និងសិប្បកម្ម ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការថែរក្សាវប្បធម៌ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍។ ការផ្សព្វផ្សាយម៉ូដថ្មីៗដែលភ្ជាប់មកជាមួយចំណេះដឹងពីប្រភពដើម នៃរចនាបទ ឬវត្ថុធាតុដើម គឺជារឿងចាំបាច់ណាស់។ ការធ្វើបែបនេះជួយឲ្យសម្លៀកបំពាក់នីមួយៗមិនមែនត្រឹមតែជាម៉ូដសម្រាប់ពាក់នោះទេ តែវាក្លាយជាសារមួយដែលបង្កប់នូវតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ។ នៅពេលដែលម៉ូដដែលប្រើក្រមាត្រូវបានដាក់បង្ហាញ ហើយមានការពន្យល់ពីប្រវត្តិ និងអត្ថន័យរបស់ក្រមា នោះសាធារណជន ជាពិសេសយុវវ័យ នឹងបានយល់ដឹងពីតម្លៃនៃវត្ថុធាតុដើមទាំងនោះ។ ពួកគេនឹងដឹងថា ក្រមាមានតួនាទីសំខាន់ក្នុងវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ការអប់រំតាមរយៈម៉ូដគឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពខ្ពស់ ព្រោះវាទៅដល់អ្នកទស្សនាគ្រប់ស្រទាប់វណ្ណៈ។ ពួកគេមិនត្រឹមតែឃើញម៉ូដស្អាតៗប៉ុណ្ណោះទេ តែពួកគេក៏បានរៀនអំពីវប្បធម៌ដែលបង្កប់នៅក្នុងនោះដែរ។ នេះធ្វើឲ្យវប្បធម៌ខ្មែរនៅតែមានជីវិតរស់រវើកក្នុងយុគសម័យបច្ចុប្បន្ន។ នៅពេលដែលយុវវ័យបានយល់ដឹងពីប្រវត្តិនិងអត្ថន័យនៃម៉ូដដែលខ្លួនពាក់ ពួកគេនឹងមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ការផ្សព្វផ្សាយម៉ូដដែលភ្ជាប់មកជាមួយការអប់រំ គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីធ្វើឲ្យម៉ូដខ្មែរកាន់តែមានតម្លៃ និងជួយឲ្យយុវវ័យយល់ដឹងកាន់តែច្បាស់ពីវប្បធម៌របស់ខ្លួន។ សរុបមក ការរក្សាបាននូវតុល្យភាពនេះ មិនមែនគ្រាន់តែជាការងាររបស់អ្នករចនាម៉ូដនោះទេ តែជាការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាថាវប្បធម៌ខ្មែរនៅតែមានជីវិតរស់រវើក និងអាចវិវត្តទៅមុខបាន។ កម្មវិធីបង្ហាញម៉ូដបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ច្បាស់មួយ ដែលបង្ហាញពីការគិតខុសគ្នារវាងជំនាន់ពីរ។ មនុស្សជំនាន់មុនមានការយល់ឃើញថា ការស្លៀកពាក់បែបប្រពៃណី មិនមែនគ្រាន់តែជាសម្លៀកបំពាក់នោះទេ តែវាជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងជាការបង្ហាញពី ការគោរពចំពោះកេរដំណែលដូនតា។ គំនិតនេះមានមូលដ្ឋានលើជំនឿនិងបទពិសោធន៍ដែលពួកគេបានរស់នៅ ហើយបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងពិធីបុណ្យប្រពៃណីនានា ការស្លៀកពាក់សម្លៀកបំពាក់ជាតិ ដូចជាសំពត់ហូល ផាមួង គឺជាការបង្ហាញពីការគោរពដល់វប្បធម៌ សាសនា និងតម្លៃរបស់ជាតិ។ ពួកគេជឿថាការស្លៀកពាក់បែបនេះគឺត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណី។ មនុស្សជំនាន់មុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់អត្តសញ្ញាណខ្មែរ ប្រសិនបើកូនចៅនាំគ្នាធ្វើត្រាប់តាមម៉ូដបរទេសទាំងស្រុង។ ពួកគេយល់ឃើញថាការស្លៀកពាក់តាមម៉ូដបរទេសអាចធ្វើឱ្យវប្បធម៌ខ្មែរចុះខ្សោយ និងបាត់បង់បន្តិចម្តងៗ។ សម្រាប់មនុស្សជំនាន់មុន ការស្លៀកពាក់ប្រពៃណីក៏ជាផ្នែកមួយនៃការអប់រំដែរ។ វាបង្រៀនកូនចៅឱ្យចេះថែរក្សា និងឱ្យតម្លៃដល់របស់ដែលដូនតាបានបន្សល់ទុក។ គំនិតរបស់មនុស្សជំនាន់មុនអំពីការស្លៀកពាក់គឺមានគោលបំណងចម្បងក្នុងការថែរក្សានិងលើកកម្ពស់តម្លៃវប្បធម៌។ ពួកគេចង់ឱ្យកូនចៅរបស់ពួកគេបន្តស្រឡាញ់និងថែរក្សាកេរដំណែលនេះតទៅមុខទៀត។ យុវវ័យសម័យថ្មីយល់ឃើញថា ការស្លៀកពាក់ មិនមែនគ្រាន់តែជាការបង្ហាញពីអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែវាជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ពួកគេដើម្បី បញ្ចេញមតិផ្ទាល់ខ្លួន និងបង្ហាញពី សិល្បៈ របស់ខ្លួន។ គំនិតនេះកើតចេញពីបរិបទសង្គមដែលមានភាពជឿនលឿន និងបើកចំហទូលាយ។ ការស្លៀកពាក់គឺជាជម្រើសមួយដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ ចំណង់ចំណូលចិត្ត និងការច្នៃប្រឌិតរបស់ពួកគេ។ ពួកគេមិនចង់ត្រូវបានគេកំណត់ដោយច្បាប់ចាស់ៗនោះទេ តែចង់មានសេរីភាពក្នុងការជ្រើសរើសអ្វីដែលពួកគេស្រលាញ់។ យុវវ័យសម័យថ្មីយល់ថាវប្បធម៌ក៏ត្រូវតែមានការវិវឌ្ឍដែរ។ ពួកគេមិនចង់ជាប់ចំណងជាមួយនឹងទម្រង់ដើមពេកនោះទេ តែចង់ឃើញវប្បធម៌ខ្មែរត្រូវបានផ្សារភ្ជាប់ជាមួយម៉ូដទំនើប ដើម្បីឲ្យវាកាន់តែមានភាពរស់រវើកនិងទាក់ទាញ។ ពួកគេជឿថាការទទួលយកម៉ូដបរទេសមិនបានធ្វើឲ្យពួកគេបាត់បង់អត្តសញ្ញាណនោះទេ ព្រោះអត្តសញ្ញាណជាតិមិនមែនកំណត់ដោយការស្លៀកពាក់តែមួយមុខនោះទេ។ ពួកគេគិតថាពួកគេនៅតែអាចស្រលាញ់វប្បធម៌ខ្លួនឯង ទោះបីជាស្លៀកពាក់បែបសម័យទំនើបក៏ដោយ។ គំនិតរបស់មនុស្សជំនាន់ក្រោយគឺផ្តោតសំខាន់លើសេរីភាព ការច្នៃប្រឌិត និងការសម្របខ្លួនទៅនឹងយុគសម័យថ្មី។ ពួកគេចង់ធ្វើឲ្យវប្បធម៌ខ្មែរនៅតែមានតម្លៃនិងមានលក្ខណៈទាន់សម័យ។ កម្មវិធីបង្ហាញម៉ូដបានក្លាយជា ស្ពានតភ្ជាប់ ដ៏មានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយគម្លាតនៃការគិតរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ។ វាបានបង្ហាញយ៉ាងច្បាស់ថាការអភិវឌ្ឍម៉ូដថ្មីមិនមែនជាការបោះបង់ចោលវប្បធម៌នោះទេ តែជាការផ្តល់តម្លៃថ្មីដល់វប្បធម៌។ តាមរយៈការដាក់បង្ហាញម៉ូដដែលបញ្ចូលគ្នានូវរចនាបទប្រពៃណី និងសម័យទំនើប មនុស្សជំនាន់មុនអាចយល់ឃើញថាយុវវ័យក៏នៅតែស្រលាញ់វប្បធម៌ខ្មែរដែរ។ ក្នុងពេលជាមួយគ្នានេះដែរ យុវវ័យក៏បានយល់ពីតម្លៃនៃកេរដំណែលដូនតាដែលត្រូវបានច្នៃប្រឌិតឡើងវិញ។ កម្មវិធីបង្ហាញម៉ូដបានបង្ហាញថាវប្បធម៌អាចរីកចម្រើនទៅមុខបានដោយមិនបាត់បង់អត្តសញ្ញាណដើម។ ការច្នៃម៉ូដថ្មីៗដែលផ្អែកលើ សូត្រខ្មែរ ហូល ផាមួង និងក្រមា គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការអភិវឌ្ឍរួមគ្នា។ កម្មវិធីបង្ហាញម៉ូដបានធ្វើឱ្យការជជែកដេញដោលអំពីការស្លៀកពាក់ប្រែជាវិជ្ជមាន ដោយបង្ហាញថាម៉ូដមិនមែនជាការជ្រើសរើសរវាង "ចាស់" និង "ថ្មី" នោះទេ តែជាការរួមបញ្ចូលគ្នារវាងម៉ូដទាំងពីរដើម្បីបង្កើតអនាគតថ្មីសម្រាប់វប្បធម៌កម្ពុជា។ ទោះជាមានគម្លាតគំនិតក៏ដោយ កម្មវិធីបង្ហាញម៉ូដបានដើរតួជា ស្ពានតភ្ជាប់ ដោយបង្ហាញថាម៉ូដសម័យថ្មីអាចបូកបញ្ចូលជាមួយអត្តសញ្ញាណខ្មែរបាន។ វាបានបង្រៀនមនុស្សជំនាន់ក្រោយឲ្យចេះស្រលាញ់ និងប្រើប្រាស់ផលិតផលខ្មែរតាមរបៀបដែលទាន់សម័យ និងអាចទទួលយកបាន ហើយវាបានបង្ហាញមនុស្សជំនាន់មុនថាការអភិវឌ្ឍម៉ូដថ្មីមិនមែនមានន័យថាការបំផ្លាញនោះទេ តែជាការរក្សា និងផ្សព្វផ្សាយវប្បធម៌ទៅកាន់ពិភពលោក។